មិនយូរប៉ុន្មាន បន្ទាប់ពីពួកបារាំងបានបង្កើតឡើងដំបូងនូវវត្តមានស្វយ័តនៅកម្ពុជានៅឆ្នាំ ១៨៦៣ ពួកបារាំងបានយល់ថាសុបិន្ត របស់ពួកគេអំពីកម្ពុជានឹងក្លាយជា សិង្ហបុរីនៅកូសាំង ស៊ីន គឺជាការភាន់ច្រឡំមួយ ។ គេយល់់ថាកម្ពុជាគ្មានទ្រព្យសម្បត្តិដែលលាក់បាំងនោះទេ ។ តាំងពីពេលនោះមក សេដ្ឋកិច្ចកម្ពុជាមិនបានធ្វើទំនើបកម្មគួរអោយកត់សំគាល់នោះទេ ។ បារាំងបាន ប្រមូលពន្ធដោយមានប្រសិទ្ធិភាព ក៏ប៉ុន្តែផ្សេងពីនោះ បាននាំមកវិញនូវការផ្លាស់ ប្តូរតិចតួចចំពោះសេដ្ឋកិច្ចរបស់ខ្មែរ។ ពួកបារាំងនៅតែមានការរើសអើងចំពោះជនជាតិដែលមិនមែនជាវៀតណាម ទាំងនៅពេលដែលគេដឹងថាជនជាតិខ្មែរបានបង់ពន្ធដារខ្ពស់បំផុតក្នុងម្នាក់ៗជាងនៅកូសាំងស៊ីនក៏ដោយ។ នៅឆ្នាំ១៩១៦ ការបះបោរដោយសាររឿងពន្ធដារ បាននាំឲ្យពួកអ្នកកសិករស្រែចម្ការរាប់សិបពាន់នាក់មកដល់ភ្នំពេញដើម្បីធ្វើញត្តិអោយព្រះបាទស៊ីសុវត្ថិ មុនីវង្ស ចំពោះការបន្ធូរបន្ថយពន្ធដារ។ ពួកបារាំង បានគិតថាជនជាតិខ្មែរស្ងៀមស្ងាត់និងសោះអង្គើយ ប៉ុន្តែផ្ទុយទៅវិញ គេបានរៀបចំការតវ៉ា មួយដែលគួរអោយតក់ស្លុត។ ទោះបីជាមានការតវ៉ាក៏ដោយក៏ព្រះបាទស៊ីសុវត្ថិ មុនីវង្សមិនអាចធ្វើអ្វីបានឡើយ។ នៅឆ្នាំ១៩២៥ ពួកអ្នកភូមិបានសម្លាប់ឯកាភិបាលបារាំង រេស៊ី ដង់ ដែលបានគម្រាមកំហែងចាប់ខ្លួនពួកអ្នកល្មើសពន្ធដារ ។ វិស័យខ្លះនៃសេដ្ឋកិច្ចបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់បារាំង តាមរយះការសាងសង់ ផ្លូវថ្នល់និងផ្លូវដែកខ្លះលើទឹកដីកម្ពុជា។ ពេលនោះផ្លូវដែករាប់គីឡូម៉ែត្រពីរបីខ្សែបានតភ្ជាប់គ្នា ហើយបានដាក់អោយប្រើមួយខ្សែដ៏សំខាន់ដែលភ្ជាប់ភ្នំពេញនិងព្រំដែនថៃតាមរយៈខេត្ត បាត់ដំបង។ ការ ដាំដុះកៅស៊ូ និងពោតជាដំណាំសំខាន់ខាងសេដ្ឋកិច្ចហើយភ្លាមៗខេត្តបាត់ដំបងនិង សៀមរាបបានក្លាយជាចាន បាយនៃកូសាំងស៊ីន ។ កំឡុងទសវត្សឆ្នាំ១៩២០ កម្ពុជាបានចំណេញនៅពេលដែលកៅស៊ូនិងពោតមានតម្រូវការ។ ក៏ប៉ុន្តែបន្ទាប់ពី សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះយ៉ាងគំហុកនៅឆ្នាំ១៩២៩ អ្នកដាំដំណាំស្រូវទទួលរងនូវវិបត្តិប្រាក់ចំណូល ដែលធ្វើអោយពួកគេក្លាយជាជនរងគ្រោះនៃពួកអ្នកចងកាប្រាក់ជារៀងរហូត ។ ឧស្សាហកម្មបានរៀបចំដំបូងដើម្បីដំណើរការវត្ថុធាតុដើមសម្រាប់ការប្រើប្រាស់ក្នុងស្រុក ឬសម្រាប់នាំចេញ។ អន្តោប្រវេសន៍ ទៅកាន់កម្ពុជាដ៏សន្ធឹកសន្ធាប់ ហើយកម្ពុជាក៏ប្រែជាមានជនជាតិចម្រុះនានាច្រើន ។ ជនអន្តោប្រវេសន៍យួនក៏បានចាប់ផ្តើមដើរតួសំខាន់នៅក្នុងសេដ្ឋកិច្ចអាណានិគម ដោយក្លាយជាអ្នកនេសាទ និងអ្នកជំនួញ ។ ពួកចិនដែលបានរស់នៅកម្ពុជាអស់រយៈពេលច្រើនសតវត្សកបានគ្រប់គ្រងពាណិជ្ជកម្ម តាំងពីមុនការមកដល់របស់បារាំងទៅទៀត។ ក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនេះនៅដដែល ក៏ប៉ុន្តែពួកបារាំងបានដាក់កំហិតលើពួកចិនច្រើន។ យ៉ាងណាក៏ដោយ ពួកឈ្មួញចិននៅកម្ពុជាបានអភិវឌ្ឍបណ្តាញពាណិជ្ជកម្មជាច្រើន ដែលលាតសន្ធឹងទូទាំងឥណ្ឌូចិនរហូតដល់ប្រទេសចិនដូចគ្នា ។